ពងទាចៀនម្យ៉ាងទៀតដែលគេចូលចិត្តធ្វើនោះគឺ ពងទាចៀនជាមួយពងត្រី។ មានគ្រឿងផ្សំដូចជា ពងទា ពងត្រី ស្លឹកខ្ទឹម ខ្ទឹមសចិញ្ច្រាំ ស្ករ អំបិល ម្សៅស៊ុប និងប្រេងខ្យង។ សម្រាប់ពងត្រី គួរជ្រើសយកពងត្រីណាដែលស្រស់ ហើយយកមកប្រឡាក់ជាមួយអំបិល។ បន្ទាប់មក យកពងត្រីទាំងនោះមកចិញ្ច្រាំ តែកុំឱ្យម៉ដ្តពេក។ ហើយយើងត្រូវ គោះពងទាដាក់ចាន ហើយវ៉ៃវាឱ្យបែកសព្វល្អ ទើបដាក់ពងត្រីចូល។ យើងត្រូវថែម ស្ករ ម្សៅស៊ុប ប្រេងខ្យង និងទឹកចូលបន្តិច។ ក្រោយមក កូរវាឱ្យសព្វទើបដាក់ស្លឹកខ្ទឹមដែលហាន់ល្អិតៗនោះចូល។ ដាក់ចៀនមួយសន្ទុះឱ្យក្រៀមតាមការចូលចិត្ត និងត្រឡប់ទៅម្ខាងទៀតជាការស្រេច។